សេវាកម្មដឹកជញ្ជូនតាមកម្មវិធីទូរស័ព្ទបានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ ការផ្ដល់នូវបទពិសោធន៍ដ៏ល្អជូនអតិថិជន គឺជាកត្តាគន្លឹះដែលធ្វើឱ្យអាជីវកម្មអាចទទួលបានជោគជ័យនិងការគាំទ្រយូរអង្វែង។ គុណភាពសេវាកម្មដែលល្អឥតខ្ចោះតែងតែផ្ដើមចេញពីការយកចិត្តទុកដាក់លើតម្រូវការចាំបាច់របស់អតិថិជនគ្រប់ពេលវេលា។ ក្រុមហ៊ុននីមួយៗត្រូវខិតខំកែលម្អប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។ ការយល់ដឹងពីចិត្តសាស្ត្រអ្នកប្រើប្រាស់ជួយឱ្យភ្នាក់ងារបម្រើសេវាកម្មអាចដោះស្រាយបញ្ហាបានយ៉ាងរហ័ស និងមានវិជ្ជាជីវៈ។ អ្នកបើកបរម៉ូតូកក់តាមប្រព័ន្ធបច្ចេកវិទ្យាតែងតែបង្ហាញភាពរាក់ទាក់ នៅពេលមកដល់ទីតាំងដែលអតិថិជនបានកក់ទុក។ សុវត្ថិភាពក្នុងការធ្វើដំណើរ គឺជាអាទិភាពខ្ពស់បំផុតដែលអ្នកប្រើប្រាស់សេវាកម្មហៅរថយន្តតែងតែចង់បាន និងរំពឹងទុក។ កម្មវិធីលើទូរស័ព្ទត្រូវតែមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានព័ត៌មានច្បាស់លាស់អំពីតម្លៃ ឬព័ត៌មានអ្នកបើកបរ។ ការប្រើប្រាស់ពាក្យសម្ដីសមរម្យរបស់បុគ្គលិកដឹកជញ្ជូនជួយបង្កើនភាពជឿជាក់ដល់អតិថិជន និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។ តម្លៃសមរម្យគួបផ្សំនឹងសេវាកម្មល្អធ្វើឱ្យអ្នកដំណើរមានអារម្មណ៍ថាពួកគេទទួលបានតម្លៃលើសពីទឹកប្រាក់ដែលបានចំណាយ។ ការឆ្លើយតបសារបានលឿនពីសំណាក់អ្នកបើកបរជួយកាត់បន្ថយការរង់ចាំ និងភាពតានតឹងរបស់អ្នកដំណើរក្នុងម៉ោងមមាញឹក។ រថយន្តដែលស្អាត និងមានផាសុកភាពជួយឱ្យការធ្វើដំណើរជិត ឬឆ្ងាយក្នុងរាជធានីភ្នំពេញកាន់តែមានភាពរីករាយ។ ប្រព័ន្ធកំណត់ទីតាំងដែលសុក្រឹតជួយឱ្យអ្នកបើកបរអាចស្វែងរកផ្លូវទៅកាន់ផ្ទះអតិថិជនបានលឿន និងមិនសូវខាតពេល។ ការផ្ដល់ជូននូវការបញ្ចុះតម្លៃពិសេសសម្រាប់អ្នកប្រើប្រាស់ថ្មី គឺជាវិធីសាស្ត្រទាក់ទាញចិត្តអតិថិជនដ៏មានប្រសិទ្ធភាពបំផុត។ ភាពស្មោះត្រង់របស់បុគ្គលិកក្នុងការរក្សារបស់របរដែលអតិថិជនភ្លេចនៅលើរថយន្ត គឺជាចំណុចវិជ្ជមាន និងគួរឱ្យសរសើរ។ អ្នកដំណើរតែងតែពេញចិត្តនៅពេលដែលអ្នកបើកបរគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួន និងមិនបើកបរក្នុងល្បឿនលឿនពេក។ ការស្ដាប់មតិរិះគន់ដើម្បីស្ថាបនាជួយឱ្យក្រុមហ៊ុនហៅរថយន្តអាចកែប្រែចំណុចខ្វះខាតរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង។ អាកប្បកិរិយាវិជ្ជមានរបស់ភ្នាក់ងារគាំទ្រអតិថិជនតាមទូរស័ព្ទជួយសម្រួលដល់ការដោះស្រាយវិវាទផ្សេងៗបានយ៉ាងរលូន។ ភាពសម្បូរបែបនៃជម្រើសមធ្យោបាយធ្វើដំណើរដូចជា ម៉ូតូកង់បី ឬរថយន្ត ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់គ្រប់ស្រទាប់វណ្ណៈ។ ការរក្សានូវស្ដង់ដារសេវាកម្មឱ្យនៅថេរគ្រប់ពេលវេលា គឺជាការប្រឈមដែលក្រុមហ៊ុនដឹកជញ្ជូនត្រូវតែពង្រឹងឱ្យបានដាច់ខាត។ អាហារដែលដឹកមកដល់ក្នុងស្ថានភាពក្ដៅអ៊ុនៗជួយឱ្យរសជាតិម្ហូបនៅតែឆ្ងាញ់ និងធ្វើឱ្យអតិថិជនមានការពេញចិត្តខ្លាំង។ ល្បឿននៃការដឹកជញ្ជូនម្ហូបអាហារ គឺជាកត្តាសំខាន់បំផុតដែលអ្នកប្រើប្រាស់កម្មវិធីតែងតែយកមកប្រៀបធៀបគ្នា។ ការវេចខ្ចប់មានអនាម័យ និងការរៀបចំបានស្អាតជួយការពារអាហារមិនឱ្យមានការហូរស្រក់ ឬខូចទម្រង់ក្នុងកំឡុងពេលដឹកជញ្ជូន។ ភ្នាក់ងារដឹកជញ្ជូនដែលស្គាល់ផ្លូវបានច្បាស់ជួយឱ្យការចែកចាយអាហារទៅដល់ដៃអតិថិជនបានឆាប់រហ័សនិងទាន់ចិត្ត។ ភាពសម្បូរបែបនៃមុខម្ហូបក្នុងកម្មវិធីអនុញ្ញាតឱ្យអតិថិជនអាចជ្រើសរើសអាហារដែលខ្លួនចូលចិត្តបានយ៉ាងងាយស្រួល។ ការបង្ហាញរូបភាពអាហារដែលស្អាត និងដូចទៅនឹងការពិតជួយឱ្យអ្នកបញ្ជាទិញមានភាពជឿជាក់ និងមិនខកបំណង។ ប្រព័ន្ធទូទាត់ប្រាក់តាមអេឡិចត្រូនិកដែលមានភាពងាយស្រួល និងសុវត្ថិភាពជួយសន្សំសំចៃពេលវេលាដល់អ្នកប្រើប្រាស់។ ការផ្ដល់ព័ត៌មានអំពីស្ថានភាពនៃការរៀបចំម្ហូបជួយឱ្យអតិថិជនដឹងពីពេលវេលាដែលពួកគេត្រូវរង់ចាំដោយច្បាស់លាស់។ អ្នកដឹកជញ្ជូនដែលមានអាកប្បកិរិយាទន់ភ្លន់ និងរួសរាយរាក់ទាក់តែងតែទទួលបានការផ្ដល់ផ្កាយប្រាំ ពីអតិថិជនជានិច្ច។ ការដោះស្រាយបញ្ហាភ្លាមៗនៅពេលមានការដឹកជញ្ជូនម្ហូបខុស ជួយរក្សានូវទំនុកចិត្តនិងភាពស្មោះត្រង់របស់អតិថិជន។ ការផ្ដល់សេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងឱកាសពិសេស គឺជាកម្លាំងជម្រុញឱ្យមានការបញ្ជាទិញកាន់តែច្រើនឡើង។ ភោជនីយដ្ឋានដែលសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនត្រូវធានាថា អាហារមានគុណភាព និងបរិមាណសមរម្យដូចទៅហាងផ្ទាល់។ ភាពត្រឹមត្រូវនៃពេលវេលាដែលបានកំណត់ទុកជួយឱ្យអតិថិជនអាចរៀបចំកិច្ចការងារផ្សេងៗរបស់ពួកគេបានយ៉ាងល្អ។ ការប្រើប្រាស់សម្ភារៈវេចខ្ចប់ដែលជួយបរិស្ថាន គឺជាចំណុចទាក់ទាញថ្មីមួយសម្រាប់អតិថិជនដែលស្រឡាញ់ធម្មជាតិ។ សេវាកម្មបម្រើអតិថិជនដែលរង់ចាំឆ្លើយសំណួរម្ភៃបួនម៉ោងក្នុងមួយថ្ងៃផ្ដល់នូវភាពកក់ក្ដៅដល់អ្នកប្រើប្រាស់គ្រប់រូប។ សរុបមកវិញ ការផ្ដោតលើតម្រូវការអតិថិជន គឺជាបេះដូងនៃសេវាកម្មដឹកជញ្ជូន និងការហៅរថយន្តក្នុងសម័យទំនើប។ ភាពជោគជ័យយូរអង្វែងរបស់ក្រុមហ៊ុននីមួយៗអាស្រ័យលើការរក្សានូវគុណភាពសេវាកម្មឱ្យបានល្អប្រសើរជាប្រចាំ។ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងការបម្រើសេវាកម្មដោយបេះដូងនឹងបង្កើតនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ អតិថិជនដែលពេញចិត្តនឹងក្លាយជាអ្នកផ្សព្វផ្សាយដ៏ល្អបំផុតសម្រាប់ម៉ាកយីហោរបស់ក្រុមហ៊ុនទៅកាន់មនុស្សជុំវិញខ្លួន។ យើងត្រូវតែបន្តអភិវឌ្ឍខ្លួន និងស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីបម្រើសេវាកម្មជូនប្រជាជនកម្ពុជាឱ្យកាន់តែល្អឥតខ្ចោះ។ សេវាកម្មដឹកជញ្ជូនដែលល្អតែងផ្ដល់នូវភាពកក់ក្ដៅដល់អ្នកប្រើប្រាស់តាមរយៈអាកប្បកិរិយារួសរាយរាក់ទាក់។ អ្នកបើកបរដែលគោរពពេលវេលាជួយឱ្យអតិថិជនអាចសម្រេចកិច្ចការងារប្រចាំថ្ងៃបានយ៉ាងរលូន និងមានប្រសិទ្ធភាព។ ម្ហូបអាហារដែលនៅរក្សាកម្ដៅបានល្អបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ភ្នាក់ងារដឹកជញ្ជូនចំពោះគុណភាព។ ប្រព័ន្ធបច្ចេកវិទ្យាទំនើបជួយសម្រួលដល់ការស្វែងរកទីតាំងផ្ទះរបស់អតិថិជនបានយ៉ាងត្រឹមត្រូវនិងរហ័ស។ តម្លៃសេវាកម្មដែលសមរម្យជួយទាក់ទាញចិត្តអ្នកប្រើប្រាស់ឱ្យជ្រើសរើសយកការកក់តាមកម្មវិធីទូរស័ព្ទកាន់តែច្រើន។ អតិថិជនតែងតែមានអារម្មណ៍ជឿជាក់នៅពេលឃើញអ្នកបើកបរគ្រងឯកសណ្ឋានក្រុមហ៊ុនបានសមរម្យ និងស្អាតបាត។ ភោជនីយដ្ឋានដែលរៀបចំម្ហូបបានរហ័សជួយកាត់បន្ថយពេលវេលារង់ចាំរបស់អ្នកបញ្ជាទិញឱ្យនៅកម្រិតទាបបំផុត។ សុវត្ថិភាពរបស់អ្នកដំណើរ គឺជាអាទិភាពចម្បងដែលក្រុមហ៊ុនហៅរថយន្តត្រូវតែពង្រឹងឱ្យបានដាច់ខាត និងជានិច្ចកាល។ បុគ្គលិកផ្នែកគាំទ្រអតិថិជនដែលពូកែដោះស្រាយបញ្ហាជួយរក្សានូវកេរ្តិ៍ឈ្មោះល្អរបស់ស្ថាប័នក្នុងទីផ្សារប្រកួតប្រជែង។ ភាពស្មោះត្រង់ក្នុងការផ្ដល់ព័ត៌មានអំពីតម្លៃជួយជៀសវាងនូវការយល់ច្រឡំផ្សេងៗរវាងអ្នកផ្ដល់សេវា ឬអ្នកប្រើប្រាស់។ រថយន្តដែលមានផាសុកភាព និងមានអនាម័យល្អជួយឱ្យការធ្វើដំណើរក្នុងទីក្រុងកាន់តែមានភាពរីករាយខ្លាំងឡើង។ អ្នកដឹកជញ្ជូនដែលស្គាល់ផ្លូវកាត់បានច្រើនអាចជៀសផុតពីការកកស្ទះចរាចរណ៍នៅតាមដងផ្លូវក្នុងម៉ោងមមាញឹក។ ការប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ជួយបង្កើតបរិយាកាសល្អរវាងអ្នកផ្ដល់សេវាកម្ម និងអ្នកទទួលសេវាកម្មគ្រប់រូប។ ជម្រើសទូទាត់ប្រាក់តាមធនាគារផ្ដល់ភាពងាយស្រួលដល់អតិថិជនដែលមិនចូលចិត្តកាន់សាច់ប្រាក់តាមខ្លួនច្រើន។ អនាម័យក្នុងការវេចខ្ចប់អាហារ គឺជាចំណុចដែលអតិថិជនយកចិត្តទុកដាក់បំផុតមុននឹងសម្រេចចិត្តបញ្ជាទិញ។ ក្រុមហ៊ុនគួរផ្ដល់រង្វាន់លើកទឹកចិត្តដល់អ្នកបើកបរដែលមានប្រវត្តិបម្រើសេវាកម្មបានល្អនិងមានសីលធម៌ខ្ពស់។ សម្លេងរោទ៍នៃកម្មវិធីកក់រថយន្តដែលផ្ដល់ដំណឹងបានលឿនជួយឱ្យអ្នកបើកបរមិនរំលងនូវឱកាសរកចំណូល។ ភ្ញៀវទេសចរបរទេសតែងតែពេញចិត្តចំពោះសេវាកម្មដឹកជញ្ជូនដែលមានស្ដង់ដារ និងមានតម្លៃច្បាស់លាស់ក្នុងស្រុក។ ភាពសម្បូរបែបនៃមធ្យោបាយធ្វើដំណើរជួយឱ្យអតិថិជនអាចជ្រើសរើសបានតាមតម្រូវការជាក់ស្ដែង ឬតាមកញ្ចប់ថវិកា។ អ្នកដឹកជញ្ជូនដែលជួយកាន់អីវ៉ាន់ធ្ងន់ៗជូនអតិថិជនដល់មាត់ទ្វារផ្ទះតែងទទួលបានការសរសើរ និងការផ្ដល់ប្រាក់ឧបត្ថម្ភ។ ប្រព័ន្ធវាយតម្លៃផ្កាយប្រាំ ជួយជម្រុញឱ្យបុគ្គលិកជួរមុខខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែល្អ។ ភាពរហ័សរហួនក្នុងការឆ្លើយតបសារជួយកាត់បន្ថយភាពតានតឹងរបស់អ្នករង់ចាំក្នុងកំឡុងពេលមានភ្លៀងធ្លាក់។ ការបែងចែកប្រភេទទំនិញក្នុងប្រអប់ដឹកឱ្យបានត្រឹមត្រូវជួយរក្សារូបរាងម្ហូបអាហារឱ្យនៅស្អាតដូចញ៉ាំនៅហាង។ បុគ្គលិកដែលមានភាពស្វាហាប់តែងតែនាំមកនូវថាមពលវិជ្ជមានដល់អ្នកជុំវិញខ្លួនតាមរយៈសេវាកម្មដ៏ល្អឥតខ្ចោះ។ ការរក្សាភាពសម្ងាត់នៃលេខទូរស័ព្ទរបស់អតិថិជន គឺជាកាតព្វកិច្ចដ៏សំខាន់របស់អ្នកបើកបរគ្រប់រូប និងក្រុមហ៊ុន។ អ្នកដឹកជញ្ជូនដែលគោរពច្បាប់ចរាចរណ៍ជួយលើកកម្ពស់សុវត្ថិភាពសង្គម និងកាត់បន្ថយគ្រោះថ្នាក់ចៃដន្យផ្សេងៗ។ ភាពច្បាស់លាស់នៃរូបភាពអាហារក្នុងកម្មវិធីជួយឱ្យអ្នកទិញងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសមុខម្ហូប។ ការបន្ថែមនូវទឹកជ្រលក់ ឬស្លាបព្រាជ័រដោយស្វ័យប្រវត្តិជួយបង្កើនភាពងាយស្រួលដល់អតិថិជនដែលនៅការិយាល័យ។ ក្រុមហ៊ុនដែលចេះទទួលខុសត្រូវលើកំហុសអចេតនាជួយឱ្យអតិថិជនមិនបោះបង់ការប្រើប្រាស់សេវាកម្មរបស់ខ្លួន។ ទំនុកចិត្តរបស់អតិថិជន គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលអាជីវកម្មដឹកជញ្ជូនត្រូវតែការពារ និងរក្សាឱ្យបាន។ ជម្រើសអាហារបួសកាន់តែច្រើនក្នុងកម្មវិធីទូរស័ព្ទឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើសុខភាពរបស់អ្នកប្រើប្រាស់។ អ្នកបើកបរដែលផ្ដល់ស្នាមញញឹមនៅពេលជួបអតិថិជនជួយបង្កើតចំណាប់អារម្មណ៍ដំបូងដ៏ល្អ និងមិនអាចបំភ្លេចបាន។ ការមានមុខងារតាមដានទីតាំងបន្តផ្ទាល់ជួយឱ្យអ្នកទទួលអាហារអាចត្រៀមខ្លួនបានរួចជាស្រេចមុនពេលអ្នកដឹកមកដល់។ សេវាកម្មដឹកជញ្ជូនដែលរហ័ស និងមានសុវត្ថិភាពជួយឱ្យជីវិតរស់នៅរបស់ប្រជាជនក្នុងក្រុងកាន់តែមានភាពស៊ីវិល័យ។ ក្រុមហ៊ុនគួរមានវគ្គបណ្ដុះបណ្ដាលខ្លីៗអំពីចិត្តសាស្ត្របម្រើអតិថិជនដល់ភ្នាក់ងាររបស់ខ្លួនជាប្រចាំខែ។ ភាពអត់ធ្មត់របស់អ្នកបើកបរនៅពេលជួបអតិថិជនដែលពិបាកជួយឱ្យបញ្ហាធំក្លាយជាបញ្ហាតូច និងងាយដោះស្រាយ។ ការផ្ដល់ជូននូវលេខកូដបញ្ចុះតម្លៃក្នុងថ្ងៃខួបកំណើតអតិថិជន គឺជាយុទ្ធសាស្ត្រទីផ្សារដ៏មានប្រសិទ្ធភាព និងទាក់ទាញ។ អ្នកដឹកជញ្ជូនដែលប្រើប្រាស់មួកសុវត្ថិភាពបានត្រឹមត្រូវបង្ហាញពីភាពមានរបៀបរៀបរយ និងវិជ្ជាជីវៈក្នុងការងារ។ ការដាក់កម្រិតល្បឿនក្នុងការបើកបរជួយឱ្យអ្នកដំណើរមានអារម្មណ៍ថា ជីវិតរបស់ពួកគេត្រូវបានការពារយ៉ាងល្អ។ ម្ចាស់ហាងអាហារ និងអ្នកដឹកជញ្ជូនត្រូវសហការគ្នាឱ្យបានស្អិតរមួតដើម្បីផ្ដល់សេវាកម្មដ៏ល្អបំផុតជូនអតិថិជន។ ការប្រើប្រាស់សម្ភារៈវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថានជួយឱ្យក្រុមហ៊ុនទទួលបានការគាំទ្រពីអ្នកស្រឡាញ់ធម្មជាតិ។ ភាពទៀងត្រង់នៃទិន្នន័យចម្ងាយផ្លូវជួយឱ្យការគិតតម្លៃសេវាកម្មមានភាពយុត្តិធម៌សម្រាប់ភាគីទាំងសងខាង។ អតិថិជនដែលទទួលបានសេវាកម្មលើសពីការរំពឹងទុកតែងតែចែករំលែកបទពិសោធន៍ល្អៗទាំងនោះទៅកាន់អ្នកដទៃ។ ការកែលម្អប្រព័ន្ធកម្មវិធីឱ្យមានភាពរលូនជួយឱ្យការកក់រថយន្តមិនមានភាពរអាក់រអួលក្នុងម៉ោងដែលមានតម្រូវការខ្ពស់។ អ្នកបើកបរដែលចេះជួយជ្រោមជ្រែងអ្នកដំណើរដែលមានពិការភាពបង្ហាញពីទឹកចិត្តសប្បុរស និងការរួមបញ្ចូលគ្នាក្នុងសង្គម។ ការផ្ដល់ព័ត៌មានអំពីសុខភាពរបស់អ្នកដឹកជញ្ជូនជួយឱ្យអតិថិជនមានភាពជឿជាក់លើអនាម័យនៃអាហារដែលបានកក់។ ក្រុមហ៊ុនដែលតែងតែស្ដាប់មតិរិះគន់របស់អតិថិជននឹងអាចអភិវឌ្ឍខ្លួនបានលឿនជាងក្រុមហ៊ុនដែលអួតអាង។ ភាពចម្រុះនៃប្រភេទរថយន្តជួយឱ្យការធ្វើដំណើរជាក្រុម ឬលក្ខណៈគ្រួសារមានភាពងាយស្រួល និងមានសណ្ដាប់ធ្នាប់។ ការរៀបចំកន្លែងចតយានយន្តឱ្យបានសមរម្យនៅមុខហាងជួយសម្រួលដល់ចរាចរណ៍ និងភាពរហ័សរបស់អ្នកដឹកជញ្ជូន។ អ្នកបើកបរដែលមិនប្រើប្រាស់ទូរស័ព្ទក្នុងកំឡុងពេលបើកបរជួយធានាសុវត្ថិភាពខ្ពស់បំផុតជូនអ្នកដំណើរគ្រប់រូប។ សេវាកម្មដែលផ្ដល់នូវភាពងាយស្រួលគ្រប់ពេលវេលា និងគ្រប់ទីកន្លែង គឺជាអ្វីដែលមនុស្សសម័យថ្មីចង់បានបំផុត។ ការបណ្តុះបណ្តាលផ្នែកសង្គ្រោះបឋមដល់អ្នកបើកបរ គឺជាចំណុចបន្ថែមដ៏មានតម្លៃសម្រាប់សុវត្ថិភាពអ្នកប្រើប្រាស់។ អតិថិជននឹងមានអារម្មណ៍ពិសេសនៅពេលដែលអ្នកដឹកជញ្ជូនចាំឈ្មោះរបស់ពួកគេ ឬចំណង់ចំណូលចិត្តម្ហូបអាហារ។ ការរក្សានូវគុណភាពសេវាកម្មឱ្យនៅថេរក្នុងថ្ងៃឈប់សម្រាកបុណ្យទានបង្ហាញពីភាពរឹងមាំនៃរចនាសម្ព័ន្ធក្រុមហ៊ុន។ អ្នកដឹកជញ្ជូនដែលរក្សាភាពស្ងប់ស្ងាត់ និងមិនត្អូញត្អែរជួយឱ្យអតិថិជនមានអារម្មណ៍រីករាយក្នុងការទទួលយកសេវាកម្ម។ ការផ្ដល់នូវបង្កាន់ដៃទូទាត់ប្រាក់ដែលមានភាពច្បាស់លាស់ជួយឱ្យអតិថិជនងាយស្រួលក្នុងការគ្រប់គ្រងការចំណាយ។ ភាពរាក់ទាក់របស់បុគ្គលិកជួយឱ្យអតិថិជនមានអារម្មណ៍ថា ក្រុមហ៊ុនពិតជាឱ្យតម្លៃលើវត្តមានរបស់ពួកគេ។ ការច្នៃប្រឌិតថ្មីៗក្នុងវិស័យដឹកជញ្ជូនជួយជម្រុញឱ្យសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន។ សកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុនដឹកជញ្ជូនជួយលើកកម្ពស់រូបភាពម៉ាកយីហោក្នុងក្រសែភ្នែកសាធារណជន។ ការផ្ដល់សេវាកម្មដោយស្មោះចេញពីចិត្ត និងបេះដូង គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការកសាងភាពជោគជ័យយូរអង្វែង និងរឹងមាំ។